ជាយូរលង់ណាស់មកហើយ វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំទាំងផ្នែកពុទ្ធសាសនា និងចំណេះដឹងទូទៅ។ ជីវិតសិក្សាក្នុងថ្នាក់រៀននៅក្នុងវត្តមានលក្ខណៈពិសេសជាច្រើនដែលខុសប្លែកពីសាលារដ្ឋឬឯកជន។ ខាងក្រោមនេះជាការពិពណ៌នាលម្អិតអំពីបរិយាកាសសិក្សា លក្ខណៈពិសេស អត្ថប្រយោជន៍ និងបញ្ហាប្រឈមដែលសិស្សនិស្សិតជួបប្រទះនៅពេលរៀនក្នុងវត្ត។ បរិយាកាសសិក្សាក្នុងវត្តពោរពេញទៅដោយភាពស្ងប់ស្ងាត់ និងធម្មជាតិបរិសុទ្ធ។ កុមារ និងយុវជនដែលរៀនក្នុងវត្តភាគច្រើនជាក្មេងកំព្រាឬមកពីគ្រួសារក្រីក្រ។ ពួកគេរស់នៅក្នុងវត្តជាសិស្សគណឬជាកូនសិស្សនៅជាមួយព្រះសង្ឃ។ ជីវិតប្រចាំថ្ងៃរបស់ពួកគេត្រូវបានរៀបចំឡើងយ៉ាងមានសណ្ដាប់ធ្នាប់តាំងពីព្រឹកព្រលឹមរហូតដល់យប់។ ពួកគេចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃរបស់វត្តដូចជា សូត្រធម៌ ធ្វើសមាធិ និងការងារសប្បុរសធម៌ដទៃទៀត។ ថ្នាក់រៀនរបស់ពួកគេអាចស្ថិតនៅក្នុងសាលាបាលីជាផ្លូវការ ឬអាចស្ថិតនៅក្នុងកុដិព្រះសង្ឃ ឬសាលាឆាន់ជាបណ្ដោះអាសន្នផងដែរ។ ការបង្រៀននិងការរៀនសូត្រត្រូវបានធ្វើឡើងតាមបែបបុរាណពីគ្រូទៅសិស្សដោយផ្ទាល់។ គ្រូបង្រៀនភាគច្រើនជាព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះផ្នែកពុទ្ធសាសនា។ ពួកគេបានបង្រៀនមិនត្រឹមតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ថែមទាំងអប់រំកាយសម្បទា និងផ្លូវចិត្តរបស់សិស្សផងដែរ។ ការសិក្សានៅក្នុងវត្តមានលក្ខណៈពិសេសដែលខុសពីសាលារៀនផ្សេងៗ។ ការអប់រំរួមបញ្ចូលគ្នា ការសិក្សាក្នុងវត្តមិនមែនត្រឹមតែការរៀនសូត្រតាមក្បួនច្បាប់ប៉ុណ្ណោះទេ តែក៏ជាការបណ្តុះបណ្តាលគុណធម៌និងសីលធម៌ផងដែរ។ សិស្សត្រូវបានអប់រំឲ្យចេះគោរពចាស់ទុំ ចេះជួយគ្នាទៅវិញទៅមក និងមានការអត់ធ្មត់ខ្ពស់។ មិនតែប៉ុណ្ណោះ ពួកគេរស់នៅជាគ្រួសារតែមួយក្រោមដំបូលវត្ត។ យ៉ាងណាមិញ ការប្រើប្រាស់ធនធានមានកម្រិត សាលាវត្តភាគច្រើនមិនមានសម្ភារៈសិក្សាទំនើបៗដូចសាលារៀនផ្សេងៗទេ។ ប៉ុន្តែពួកគេនៅតែអាចរៀនសូត្របានយ៉ាងមានប្រសិទ្ធភាពដោយសារការខិតខំប្រឹងប្រែងផ្ទាល់ខ្លួននិងការបង្រៀនពីព្រះសង្ឃ។ មួយវិញទៀត ការលើកកម្ពស់វប្បធម៌ និងប្រពៃណី ក៏ដូចជាការសិក្សាក្នុងវត្តបានជួយថែរក្សា លើកកម្ពស់ប្រពៃណី និងវប្បធម៌ខ្មែរ។ សិស្សបានសិក្សាអំពីសាសនានិងរៀនភាសាបាលីដែលជាផ្នែកមួយយ៉ាងសំខាន់នៃអរិយធម៌ខ្មែរ។ ចំពោះការរៀនបណ្ដើរធ្វើការបណ្ដើរវិញ សិស្សខ្លះត្រូវបានបង្រៀនពីមុខវិជ្ជាផ្សេងៗដូចជាជាងឈើ ជាងចម្លាក់ឬសិល្បៈបុរាណដែលអាចប្រើជាជំនាញជីវិតនៅពេលធំឡើង។ ការរៀនសូត្រនៅក្នុងវត្តផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សិស្ស។ ទី១ គឺផ្ដល់ឱកាសដល់កុមារដែលគ្មានលទ្ធភាពសិក្សានៅសាលាធម្មតា។ វត្តបានផ្ដល់ជាទីជម្រក និងជាកន្លែងសិក្សារៀនសូត្រដល់ពួកគេ។ ទី២ គឺការអប់រំសីលធម៌និងគុណធម៌ ដែលអាចឲ្យសិស្សបានរៀនពីការគោរពស្រឡាញ់គ្នាទៅវិញទៅមកនិងការរស់នៅមានវិន័យ។ ទី៣ គឺការផ្ដល់ចំណេះដឹងផ្នែកសាសនាដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតនាពេលអនាគត។ ទី៤ គឺការរស់នៅក្នុងបរិយាកាសស្ងប់ស្ងាត់អាចជួយឲ្យសិស្សផ្ដោតអារម្មណ៍លើការសិក្សាបានល្អ។ ទោះជាយ៉ាងណាក៏ដោយការសិក្សាក្នុងវត្តក៏មានបញ្ហាប្រឈមមួយចំនួនដែរ។ បញ្ហាប្រឈមទី១ គឺកង្វះខាតសម្ភារៈសិក្សានិងគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់។ សាលាវត្តភាគច្រើនពឹងផ្អែកលើការបរិច្ចាគពីសប្បុរសជន ហើយមិនមានគ្រូបង្រៀនគ្រប់គ្រាន់ដើម្បីបង្រៀនមុខវិជ្ជាទំនើបៗទេ។ បញ្ហាប្រឈមទី២ គឺសិស្សត្រូវបែងចែកពេលវេលារវាងការសិក្សា និងការងារវត្ត។ ពួកគេត្រូវធ្វើការងារប្រចាំថ្ងៃជាច្រើនដែលអាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ បញ្ហាប្រឈមទី៣ គឺលទ្ធភាពសិក្សាបន្តនៅកម្រិតឧត្ដមសិក្សាមានកម្រិត។ សិស្សខ្លះអាចជួបការលំបាកក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យព្រោះខ្វះខាតធនធានឬមិនមានលទ្ធភាពទៅទីក្រុង។ សរុបជារួមមកជីវិតសិក្សាក្នុងថ្នាក់នៅក្នុងវត្តបានផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃនិងជាផ្នែកមួយនៃវប្បធម៌អប់រំនៅកម្ពុជា។ វត្តមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែក៏ជាទីជម្រកនិងជាសាលារៀនដ៏សំខាន់មួយសម្រាប់កុមារនិងយុវជនជំនាន់ក្រោយក្នុងការស្វែងរកចំណេះដឹងនិងការអប់រំកាយចិត្តឲ្យមានភាពរឹងមាំ។